នៅក្នុងវប្បធម៌ខ្មែរ ពិធីបង្កក់កូន និងពិធីខួបកំណើត គឺជាឱកាសដ៏សំខាន់ និងរីករាយសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិជួបក្នុងការជួបជុំគ្នា។ ការជូនកាដូ ឬអំណោយក្នុងពិធីទាំងនេះ គឺមិនត្រឹមតែជាការផ្ដល់វត្ថុរបរនោះទេ ប៉ុន្តែវាបង្កប់នូវ ក្ដីស្រលាញ់ ការជូនពរ និងការយកចិត្តទុកដាក់ ចំពោះទារកទើបនឹងកើត ក៏ដូចជាអ្នកដែលត្រូវខួបកំណើត។ កាដូ និង អំណោយសម្រាប់ពិធីបង្កក់កូន គឺជាពិធីមួយដែលធ្វើឡើងដើម្បីស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ និងជូនពរឲ្យទារកមានសុខភាពល្អ ចម្រើនលូតលាស់ និងមានអាយុយឺនយូរ។ កាដូសម្រាប់ពិធីនេះ គឺផ្តោតជាសំខាន់លើតម្រូវការរបស់ទារក និងឪពុកម្តាយថ្មីថ្មោង។ ខ្សែក៏ ខ្សែដៃ ឫ គ្រឿងអលង្ការផ្សេងៗ ជាទូទៅភាគច្រើនយើងឃើញថាតា យាយតែងតែគួចដៃចៅស្រី ឫ ចៅប្រុសជាមួយនឹងរបស់ទាំងនេះ។ សម្លៀកបំពាក់កុមារ ឈុតសម្លៀកបំពាក់ទារកដែលមានគុណភាពល្អ ធ្វើពីក្រណាត់ទន់ៗ ងាយស្រួលពាក់ និងមិនធ្វើឲ្យរមាស់ស្បែក។ ការជ្រើសរើសទំហំសម្លៀកបំពាក់ដែល ធំជាងបន្តិច សម្រាប់កុមារ គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃ និងពេញនិយមសម្រាប់ឪពុកម្តាយជាច្រើន។ ក្រណាត់កន្ទបដែលអាចបោកគក់បាន ឬកន្ទបសម្រេច គឺជាកាដូដ៏មានប្រយោជន៍បំផុតសម្រាប់ឪពុកម្តាយថ្មី។ ភួយទារក មិនមែនគ្រាន់តែជាក្រណាត់សម្រាប់ដណ្ដប់នោះទេ វាគឺជា វត្ថុចាំបាច់ ដែលផ្ដល់ភាព ទន់ កក់ក្តៅ និងមានក្បាច់គួរឲ្យស្រឡាញ់ ដើម្បីធានាបាននូវផាសុកភាព និងសុវត្ថិភាពសម្រាប់កូនតូច។ សម្ភារៈងូតទឹក ឈុតសាប៊ូ ឡេ ម្សៅសម្រាប់ទារក ដែលមានគុណភាពល្អ និងគ្មានជាតិគីមី។ ម្សៅទឹកដោះគោ ប្រសិនបើក្នុងករណីទារកមិនបំបៅដោយទឹកដោះ អំណោយនេះគឺល្អបំផុត។ ដបទឹកដោះគោ និងសម្ភារៈពាក់ព័ន្ធដូចជា ដបទឹកដោះគោ ជក់លាងដប ម៉ាស៊ីនចំហុយសម្លាប់មេរោគ។ ប្រដាប់ក្មេងលេងសុវត្ថិភាពដែលផលិតពីវត្ថុធាតុដើមគ្មានជាតិពុល ងាយស្រួលចាប់កាន់ និងមិនមានផ្នែកតូចៗដែលអាចធ្វើឲ្យក្មេងលេបចូលបាន។ ការជូនអំណោយជា ថវិកា ក៏ជាជម្រើសដ៏ល្អមួយផងដែរ ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ។ ឪពុកម្តាយអាចយកថវិកានេះទៅទិញសម្ភារៈដែលចាំបាច់សម្រាប់កូន ឬទុកសម្រាប់ចំណាយផ្សេងៗ។ ការដាក់ថវិកាក្នុង ស្រោមសំបុត្រស្អាតៗ គឺជា ទម្លាប់ទូទៅ និងជាកាយវិការមួយដែលបង្ហាញពី សុជីវធម៌ និងការគោរព ខ្ពស់បំផុតនៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជានៅក្នុងសង្គមជាច្រើនទៀត។ អំណោយសម្រាប់ឪពុកម្ដាយ: ពេលខ្លះក៏មានការជូនកាដូតូចតាចសម្រាប់ឪពុកម្តាយផងដែរ ដើម្បីលើកទឹកចិត្ត និងជាការដឹងគុណចំពោះការខិតខំមើលថែកូន។ កាដូ និងអំណោយសម្រាប់ពិធីខួបកំណើតពិធីខួបកំណើត គឺជាការប្រារព្ធខួបនៃការចាប់កំណើតរបស់បុគ្គលម្នាក់ៗ។ កាដូសម្រាប់ពិធីនេះ គឺមានភាពខុសប្លែកគ្នាទៅតាមវ័យ ភេទ និងចំណង់ចំណូលចិត្តរបស់អ្នកទទួល។ សម្រាប់កុមារប្រដាប់ក្មេងលេងមានដូចជា រថយន្ត តុក្កតា តុក្កតាប្រយុទ្ធ ប្រដាប់លេងផ្គុំរូប ឬហ្គេមអប់រំ ដែលជួយអភិវឌ្ឍជំនាញ និងការគិតរបស់កុមារ។ សៀវភៅរឿងនិទាន សៀវភៅពណ៌ ឬសៀវភៅចំណេះដឹងទូទៅ ដែលជួយពង្រឹងការអាន និងការសរសេរ។ សម្ភារៈសិក្សា កាបូប ខ្មៅដៃ ជ័រលុប ឬសម្ភារៈផ្សេងៗដែលជួយដល់ការសិក្សា។ សម្លៀកបំពាក់ ឈុតសម្លៀកបំពាក់ថ្មីៗ ឬ ស្បែកជើង គឺជាជម្រើសអំណោយដ៏ពេញនិយម និងមានប្រយោជន៍ជាក់ស្តែងសម្រាប់មនុស្សគ្រប់វ័យ ពីកុមារ រហូតដល់មនុស្សធំ។ ឧបករណ៍អេឡិចត្រូនិកដូចជា កាស កង្ហា កាតាបដាក់ laptop ឧបករណ៍បំពងសម្លេង សៀវភៅ ឬសម្ភារៈកីឡា: អាស្រ័យលើការចូលចិត្តរបស់ម្ចាស់សាមីខ្លួន។ គ្រឿងអលង្ការតូចៗ ដូចជា ខ្សែក ខ្សែដៃ ឬក្រវិល គឺជាជម្រើសអំណោយដ៏ពេញនិយម និងមានអត្ថន័យជ្រាលជ្រៅ ជាពិសេសសម្រាប់ស្ត្រី។ សម្រាប់មនុស្សពេញវ័យរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ឧបករណ៍ផ្ទះបាយ គ្រឿងសង្ហារិមតូចៗ វត្ថុអនុស្សាវរីយ៍សម្រាប់តុបតែងផ្ទះ។ ការជ្រើសរើសអំណោយជា សម្លៀកបំពាក់ ឬ គ្រឿងអលង្ការ គឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការស្រឡាញ់។ ផលិតផលថែរក្សាសម្រស់គឺជាជម្រើសអំណោយដ៏ល្អសម្រាប់ស្ត្រី ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់ចំពោះរូបសម្ផស្ស និងសុខភាពស្បែករបស់ពួកគាត់។ អំណោយជាថវិកា ជាជម្រើសដ៏ល្អមួយទៀត ដែលមានលក្ខណៈ ជាក់ស្តែង និងផ្ដល់ភាពបត់បែនខ្ពស់ដល់អ្នកទទួល។ ភេសជ្ជៈ ឬអាហារពិសេស ដូចជា ស្រា នំខេក ឬអាហារឆ្ងាញ់ៗ ជាអំណោយ គឺជាជម្រើសដ៏ល្អមួយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការអបអរសាទរ និងការចង់ចែករំលែកភាពរីករាយជាមួយអ្នកទទួល។ ការវេចខ្ចប់ មិនថាជាកាដូអ្វីទេ ការវេចខ្ចប់ឲ្យបានស្អាតបាត មានរុំក្រដាសកាដូ ចងបូ ឬដាក់ក្នុងថង់ស្អាតៗ គឺជាការបង្ហាញពីការគោរព និងយកចិត្តទុកដាក់។ ពេលខ្លះក៏អាចប្រើក្រមា ឬកញ្ចប់ស្លឹកត្នោតសម្រាប់វេចខ្ចប់ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ។ សំបុត្រជូនពរ ការភ្ជាប់ជាមួយសំបុត្រជូនពរដែលមានពាក្យពេចន៍ល្អៗ ក៏ធ្វើឲ្យកាដូមានអត្ថន័យជ្រាលជ្រៅថែមទៀត។ ភាពសមរម្យ ការជ្រើសរើសកាដូគួរតែសមរម្យទៅនឹងឋានៈ វ័យ និងទំនាក់ទំនងជាមួយអ្នកទទួល។ វាជាការសំខាន់ក្នុងការយល់ដឹងពីចំណង់ចំណូលចិត្តរបស់អ្នកទទួល ដើម្បីជ្រើសរើសកាដូដែលពួកគេនឹងពេញចិត្ត និងប្រើប្រាស់បាន។ ការជូនកាដូ គឺជាផ្នែកមួយនៃការចែករំលែកសេចក្តីរីករាយ និងបង្កើតចំណងមិត្តភាព ឬទំនាក់ទំនងក្នុងសង្គម។ មិនថាជាកាដូថ្លៃ ឬថោកនោះទេ អ្វីដែលសំខាន់បំផុតគឺ ទឹកចិត្ត និងក្ដីស្រឡាញ់ ដែលបង្កប់នៅក្នុងកាដូនោះ។